នំល្ងញញឹម ឬនំផ្កាយ គឺជានំខ្មែរបុរាណមួយប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្រួយក្រៅ ទន់ក្នុង និងមានក្លិនឈ្ងុយល្ង។ នំនេះនិយមធ្វើឡើងសម្រាប់ពិធីបុណ្យទានផ្សេងៗ ឬសម្រាប់ទទួលទានពេលលេងកម្សាន្តជួបជុំគ្រួសារ។ ខាងក្រោមនេះជាគ្រឿងផ្សំដែលត្រូវត្រៀមសម្រាប់ធ្វើ និងរបៀបធ្វើនំល្ងញញឹម ឬនំផ្កាយ។ ដែលមានគ្រឿងផ្សំដូចជា ម្សៅមី ៣២០ ក្រាម, ប្រេងឆា ៦០ មីលីលីត្រ, ស្ករស ៤ ស្លាបព្រាបាយ, ម្សៅបំពង ២០ ក្រាម, អំបិល ១ភាគ៤ ស្លាបព្រាកាហ្វេ, ពងមាន់ ១ គ្រាប់, ទឹកដោះគោ ៩០ មីលីលីត្រ, ល្ងស ១២០ ក្រាម។ វិធីធ្វើនំល្ងញញឹម ជំហានទី ១ យកចានធំមួយ រួចដាក់ម្សៅមីចូល បន្ថែម អំបិលចូលទៅក្នុងម្សៅមី ហើយប្រើវែក ឬដៃរបស់អ្នកកូរគ្រឿងផ្សំស្ងួតទាំងអស់នេះឱ្យសព្វល្អ។ ការធ្វើបែបនេះជួយឱ្យម្សៅ និងអំបិលលាយចូលគ្នាបានល្អ ដែលធ្វើឱ្យនំឡើងស្មើគ្នា។ ជំហានទី ២ គឺលាយគ្រឿងផ្សំរាវ ដូចជា ទឹកដោះគោ ស្ករត្នោត និងប្រេងឆា ជាមួយគ្នាចូលឲ្យសព្វ។ យកចានមួយទៀត បំបែកពងមាន់ចូល ហើយដាក់ស្ករសចូលបន្តិច រួចវាយវាឱ្យសព្វរហូតដល់ស្កររលាយអស់ ហើយល្បាយឡើងពពុះបន្តិច។ បន្ទាប់មកចាក់ ទឹកដោះគោ និង ប្រេងឆា ចូលទៅក្នុងល្បាយពងមាន់ និងស្ករ រួចកូរចូលគ្នាឱ្យសព្វ។ ជំហានទី ៣ ចាក់ម្សៅដែលបានលាយនោះចូលទៅក្នុងគ្រឿងផ្សំរាវមុននេះ ដើម្បីអោយវាចូលគ្នាសម្រាប់ធ្វើនំ។ ប្រើដៃរបស់អ្នកច្របាច់ម្សៅយឺតៗ រហូតដល់វាចូលគ្នាជាដុំម្សៅទន់ស្មើគ្នា។ កុំច្របាច់ខ្លាំងពេក ឬយូរពេក ព្រោះអាចធ្វើឱ្យនំរឹង គឺគ្រាន់តែច្របាច់ឱ្យវាចូលគ្នាបានហើយ។ ប្រសិនបើម្សៅស្អិតពេក អាចបន្ថែមម្សៅមីបន្តិចទៀត ហើយប្រសិនបើស្ងួតពេក អាចបន្ថែមទឹកដោះគោបន្តិចទៀត។ ជំហានទី ៤ បន្ទាប់ពីលាយម្សៅ និងគ្រឿងផ្សំ ហើយយើងត្រូវររៀបចំនំម្ដងវិញ។ យកម្សៅដែលច្របាច់ហើយ មកចែកជាដុំមូលតូចៗប្រហែលជាពងមាន់ ដែលទំហំអាចធ្វើតាមចំណូលចិត្តរបស់អ្នក។ យក ល្ងស មករោយលើដុំម្សៅនីមួយៗ ឱ្យជាប់សប់ល្អ ត្រូវប្រាកដថាល្ងសជាប់ជុំវិញដុំម្សៅបានល្អ។ ប្រើកាំបិតមុតស្រួច ឬឧបករណ៍មុតៗណាមួយ មកឆូតពីលើដុំនំនីមួយៗជាសញ្ញាបូក ឬជារាងផ្កាយ។ ពេលបំពង នំនឹងរីកត្រង់កន្លែងដែលឆូតនោះ មើលទៅដូចជាស្នាមញញឹម ឬផ្កាយ។ ជំហានទី ៥ ធ្វើការបំពងនំដោយប្រើប្រេងឆាដែលមានកំដៅសមរម្យ ដើម្បីឲ្យនំមានពណ៌មាសស្រាល។ ចាក់ ប្រេងឆា ចូលក្នុងខ្ទះឱ្យបានច្រើនល្មម និងលិចនំ រួចដាក់ដាំឱ្យក្ដៅដោយប្រើភ្លើងមធ្យម។ ដើម្បីដឹងថាប្រេងក្ដៅហើយឬនៅ អ្នកអាចបាចម្សៅបន្តិចចូលទៅក្នុងប្រេង បើឃើញវាពពុះឡើងនោះមានន័យថាប្រេងក្ដៅហើយ។ ពេលប្រេងក្ដៅហើយ ដាក់ដុំនំដែលបានរៀបចំរួច បំពងក្នុងប្រេងម្ដងបន្តិចៗ កុំដាក់ច្រើនពេកព្រោះវានឹងធ្វើឱ្យសីតុណ្ហភាពប្រេងចុះត្រជាក់។ បំពងរហូតទាល់តែនំឡើង ពណ៌មាសស្រាល និងមើលទៅស្រួយ។ ពេលនំឆ្អិនហើយ ស្រង់ចេញមកដាក់លើ ក្រដាសបឺតប្រេង ឬចានដែកមានចន្លោះ ដើម្បីឱ្យប្រេងស្រក់អស់។ ទុកនំឱ្យត្រជាក់បន្តិច មុននឹងទទួលទាន ដើម្បីឲ្យសាច់នំរឹងឡើងបន្តិច និងស្រួយជាមួយល្ងស។ នំល្ងញញឹមបំពងនេះនឹងមានសភាពស្រួយខាងក្រៅ និងទន់ខាងក្នុង ជាមួយក្លិនល្ងឈ្ងុយ។ ចំណាំ ការបំពងអាចធ្វើឱ្យនំមានជាតិប្រេងច្រើនជាងការដុត ប្រសិនបើអ្នកមិនចង់ឱ្យនំមានជាតិប្រេងច្រើនទេ ការដុតនំគឺជាជម្រើសល្អបំផុត។ ដើម្បីឱ្យនំមានរសជាតិឆ្ងាញ់ជាងមុន អ្នកអាចលីងល្ងឱ្យឈ្ងុយបន្តិចសិន មុននឹងយកមកទៅរោយនៅលើនំ។ រក្សាទុកនំនៅក្នុងប្រអប់ជិតល្អ ដើម្បីរក្សាវាឱ្យស្រួយ និងរក្សាទុកបានយូរសម្រាប់ទទួលទាន។